មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ជាប្តីប្រពន្ធនឹងគ្នា ខ្មែរយើងតែងតែមានទំនៀមទំលាប់ ប្រពៃណី និងកម្មវិធីជាច្រើនក្នុងការរៀបមង្គលការកូនប្រុសស្រី។ បើក្រឡេកទៅមើលកាលពីជំនាន់មុនវិញ ពិធីមង្គលការត្រូវប្រើពេលវេលារហូតបីថ្ងៃបីយប់ទើបរួចរាល់។ ប៉ុន្តែនាពេលបច្ចុប្បន្ន ជាទូទៅពិធីមង្គលការត្រូវបានកាត់បន្ថយមកត្រឹម មួយថ្ងៃ ឬមួយថ្ងៃកន្លះ ប៉ុណ្ណោះ។ ចំណែកឯកម្មវិធីហែជំនួន ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រ់ើនទៀតក្នុងកម្មវិធីអាពាហ៍ពិពាហ៍។ កម្មវិធីហែជំនួន ជាកម្មវិធីមួយត្រូវបានគេធ្វើឡើងនៅថ្ងៃទី២ចន្លោះពីម៉ោង៦ព្រឹក ទៅដល់ម៉ោង៧ព្រឹកនៃថ្ងៃកំណត់។ ពីបុរាណកាលមក ព្រឹកថ្ងៃទី២ នៃថ្ងៃអាពាហ៍ពិពាហ៍បន្ទាប់ពីឈ្មាយ និងមហា ចូលទៅនិយាយ ស្តីដណ្តឹងរួចចប់សព្វគ្រប់ហើយ លោកមហា សុំស្នើលោកមេបា ឲ្យចាត់អាជ្ញាកណ្តាលចុះទៅពិនិត្យ បណ្ណាការនៅឯរោងខាងកូនប្រុស។ បន្ទាប់ពីសុំការអនុញ្ញាត ពីលោកមេបាសុំហែកំណត់នាំនូវ បណ្ណាការមកជូនលោកមេបា។ លោកមេបា ក៏បានយល់ព្រមឲ្យលោកមហារៀបចំបណ្ណាការហែកំណត់ ឡើងមក។ បទចម្រៀងសម្រាប់ច្រៀងកំដរកម្មវិធីហែជំនូន មានដូចជា បទចៅព្រាហ្ម បទជុំជាតិ បទរាប់ផ្លែឈើ...។ ក្រុមខាងប្រុសដង្ហែរគ្រឿងជំនូនចេញពីផ្ទះកូនកម្លោះ ឬផ្ទះអ្នកតំណាង បើផ្ទះកូនកម្លោះនៅឆ្ងាយ ឆ្ពោះទៅកាន់ផ្ទះខាងស្រី។ ចំពោះអ្នកចូលរួមហែជំនូនមានដូចជាកូនកំលោះ ,អ្នកកំដរកូនកំលោះ ៣នាក់, អ្នកកាន់ផ្កា ២នាក់ ,កូនអណ្តើក ២នាក់ ,លោកមហា ១នាក់ ,ក្រុមវង់ភ្លេងការបុរាណ១ក្រុម ,ឪពុកម្តាយ និងមាមីងខាងកូនកំលោះ ញាតិមិត្តទាំងសងខាង និងភ្ញៀវដែលបានមកអញ្ជើញចូលរួម និងអ្នកវាយឃ្មោះចំនួន២នាក់។ ចំពោះការរៀបចំសម្ភារៈសម្រាប់កម្មវិធីហែជំនូន គឺយើងអាស្រ័យទៅលើធនធានរបស់សាមីខ្លួនខាងកូនប្រុស និងអាស្រ័យលើញាតិមិត្តដែលចូលរួមនៅក្នុងកម្មវិធីផ្ទាល់។ ការរៀបចំជំនូនជាធម្មតាគេរៀបចំទៅតាមក្បួន ដូចជា ៣៦គូ ៤៥គូ ៥៤គូ ៧២គូ ៨១គូ និង១៦៨គូ ប៉ុន្តែជាធម្មតាគេយកជំនូនតែ៣៦គូប៉ុណ្ណោះ។ ផ្នែកគ្រឿងរណ្តាប់ មានដូចជា កន្ត្រកផ្កា ផ្កាស្លាជ័យ អង្ករជ័យ ទៀនកន្ទុយក្ងោក ថង់រង ស្លាដក់ ស្លាកន្សែង សំពត់អាវឆ្វេងស្តាំ តៀបបាយព្រះស្រី។ ផ្នែកនំចំណីប្រពៃណី ដែលតម្រូវអោយរៀបជាគូ មានដូចជា នំអន្សមជ្រូក នំអន្សមចេក នំគម នំបត់ នំតែលាវ នំធុង នំចិនប្រអប់ ចាហួយ ស្ករគ្រាប់ និងស្ករសុកាឡា។ ផ្នែកផ្លែឈើ ដែលតម្រូវអោយរៀបជាគូមានដូចជា ចេកពងមាន់ ផ្លែមៀន ក្រូចលឿង ផ្លែប៉ោមក្រហម ផ្លែប៉ោមខៀវ ផ្លែសារី ផ្លែទំពាំងបាយជូរខៀវ ផ្លែទំពាំងបាយជូរក្រហម ផ្លែមង្ឃុត ផ្លែល្មុត...។ ផ្នែកភេសជ្ជៈ មានដូចជា ទឹកក្រូច ទឹកផ្លែឈើ ស្រាក្រហម ស្រាបៀរ...។ ផ្នែកម្ហូបអាហារ មានដូចជា ក្បាលជ្រូក ឬ សាច់ជ្រូកបីជាន់ស្ងោរ មាន់ស្ងោរ មឹកក្រៀម មីសសៃរស...។ ផ្នែកបន្លែ មានដូចជា ផ្លែត្រប់វែង ផ្លែល្ពៅ ស្ពៃក្តោប ស្ពៃបូកគោ ផ្លែត្រឡាច។ ផ្នែកគ្រឿងទេស មានដូចជា តែ ស្ករ ប៊ីចេង ទឹកត្រី។ រីឯការហែជំនូនត្រូវបានចែកជាបីផ្នែក និងហែជាជួរៗ។ ផ្នែកខាងមុខ មានដូចជាក្រុមភ្លេង អ្នកវាយឃ្មោះ លោកចៅមហា ក្រុមអ្នករែកដូង រែកត្នោត រែកផ្លែឈើ និងកាន់ដើមអំពៅ។ ផ្នែកកណ្តាល មានដូចជាកូនអណ្តើកនៅខាងមុខកូនកំលោះកាន់ផ្តិលមាសផ្តិលប្រាក់ កូនកំលោះកាន់ផ្កាស្លាជ័យ ឪពុកម្តាយកូនកំលោះកាន់ថង់រងនៅអមសងខាងកូនកំលោះ។ បន្ទាប់មកពូមីងកូនកំលោះកាន់ស្លាដក់ ស្លាកន្សែងនៅអមសងខាងឪពុកម្តាយកូនកំលោះ និងមានអ្នកកាន់កន្ត្រកផ្កាស្រីៗអមសងខាងពូមីងកូនកំលោះ។ ចំណែកឯអ្នកកំដរកូនកំលោះនៅឈរខាងក្រោយឪពុកម្តាយកូនកំលោះដើម្បីឈរបាំងឆ័ត្រជូនលោកទាំង២។ ផ្នែកខាងក្រោយ សាច់ញាតិ ភ្ញៀវកាន់ផ្លែឈើ នំបន្លែ គ្រឿងទេស ភេសជ្ជៈ និងម្ហូបអាហារ។ នៅពេលហែជំនូន ទៅដល់មុខក្លោងទ្វាជ័យ មានឪពុកម្តាយកូនក្រមុំ កូនក្រមុំ អ្នកកំដរកូនក្រមុំនិងសាច់ញាតិនៅចាំទទួលកូនកំលោះ។ បន្ទាប់់មកកូនក្រមុំកូនកំលោះបំពាក់កម្រងផ្កាអោយគ្នាទៅវិញទៅមក ។ ចុងបញ្ចប់នៃកម្មវិធីគឺកូនក្រមុំកូនកំលោះដើរនាំមុខអ្នកហែជំនូន វត្ថុភស្តភាបណ្ណាការចូលរោងជ័យជូនលោកមេបា។